ការដំឡើងសំណុំឧបករណ៍គំរូជាចំណូលចិត្តមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវវ័យនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ចំណង់ចំណូលចិត្តនេះផ្ដល់នូវភាពរីករាយតាមរយៈការបង្កើតរូបរាងវត្ថុផ្សេងៗចេញពីបំណែកតូចៗដែលតម្រូវឱ្យមានការផ្ដោតអារម្មណ៍ខ្ពស់បំផុត។ ការចំណាយពេលទំនេរជាមួយការផ្គុំរូបរាងមនុស្សយន្ត ឬរថយន្តជួយឱ្យយើងមានអារម្មណ៍ស្ងប់ស្ងាត់ និងមានសេចក្ដីសុខម្យ៉ាងនៅក្នុងចិត្ត។ ពិភពនៃរបស់ក្មេងលេងបែបច្នៃប្រឌិតនេះមានភាពទូលំទូលាយណាស់ដោយសារវាមានបែងចែកជាច្រើនប្រភេទទៅតាមចំណង់ចំណូលចិត្តបុគ្គលម្នាក់ៗ។ អ្នកដែលចូលចិត្តបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនតែងតែជ្រើសរើសយកការដំឡើងនេះដើម្បីបង្ហាញពីសមត្ថភាពផ្នែកសិល្បៈរបស់ពួកគេ។ ប្រភេទសំណុំឧបករណ៍គំរូដែលពេញនិយមជាងគេមានពីរប្រភេទធំៗគឺប្រភេទរថយន្តទំនើប និងប្រភេទមនុស្សយន្តចម្បាំងមកពីភាពយន្តល្បីៗ។ គំរូរថយន្ត និងម៉ូតូត្រូវបានផលិតឡើងដោយផ្ដោតសំខាន់ទៅលើភាពប្រាកដនិយមបំផុតដូចទៅនឹងយានយន្តដែលធ្វើចរាចរណ៍លើផ្លូវថ្នល់។ ក្រុមហ៊ុនផលិតល្បីៗមកពីបរទេសតែងតែរចនាបំណែកគ្រឿងម៉ាស៊ីនឱ្យមានលក្ខណៈល្អិតល្អន់តាំងពីក្នុងម៉ាស៊ីនរហូតដល់កៅអីអង្គុយខាងក្នុង។ លក្ខណៈពិសេសនៃការដំឡើងរថយន្តគឺតម្រូវឱ្យអ្នកលេងចេះបច្ចេកទេសបាញ់ថ្នាំឱ្យមានភាពរលោងស្អាតដូចជារថយន្តថ្មីដែលចេញពីផលិតកម្ម។ ចំណែកឯគំរូមនុស្សយន្តវិញភាគច្រើនជាតួអង្គដែលទទួលបានការគាំទ្រខ្លាំង និងមានរូបរាងអស្ចារ្យខុសៗគ្នា។ មនុស្សយន្តទាំងនេះត្រូវបានគេស្គាល់ជាទូទៅថាជាប្រភេទគ្រឿងបង្គុំដែលប្រើបច្ចេកវិទ្យាចុចបញ្ចូលគ្នាដោយមិនចាំបាច់ប្រើកាវឡើយ។ ភាពទាក់ទាញនៃមនុស្សយន្តគឺស្ថិតនៅលើការដែលយើងអាចរៀបចំឥរិយាបថផ្សេងៗបានយ៉ាងរស់រវើក និងមើលទៅឃើញមានសន្លាក់មេកានិចច្បាស់។ មុននឹងចាប់ផ្ដើមការងារនេះអ្នកចាំបាច់ត្រូវមានឧបករណ៍មូលដ្ឋានមួយចំនួនដើម្បីធានាថាការដំឡើងទទួលបានលទ្ធផលល្អឥតខ្ចោះ។ ដង្កាប់កាត់បំណែក គឺជាឧបករណ៍ដំបូងបង្អស់ដែលមិនអាចខ្វះបានសម្រាប់កាត់បំណែកនីមួយៗចេញពីបន្ទះស៊ុម។ បន្ទាប់ពីកាត់រួចអ្នកត្រូវការកាំបិតចិតខ្នាតតូចសម្រាប់ឈូសសម្អាតកន្លែងដែលនៅសល់ស្នាមផ្លាស្ទិចលើសឱ្យមានភាពរលោងស្អាត។ ចំពោះការដំឡើងរថយន្តវិញអ្នកត្រូវប្រើកាវបិទផ្លាស្ទិចប្រភេទពិសេស ដើម្បីបិទភ្ជាប់បំណែកនីមួយៗឱ្យជាប់រឹងមាំ និងមានសោភ័ណភាព។ ដង្កៀបតូចៗក៏មានតួនាទីយ៉ាងសំខាន់ក្នុងការចាប់កាន់បំណែកតូចល្អិត និងសម្រាប់ប្រើប្រាស់ក្នុងពេលបិទស្ទីគ័រលម្អលើផ្ទៃម៉ូដែល។ សៀវភៅណែនាំដែលភ្ជាប់មកជាមួយគឺជាមគ្គុទ្ទេសក៍ដ៏ល្អបំផុតដែលអ្នកដំឡើងគ្រប់រូបត្រូវតែមើលតាមឱ្យបានហ្មត់ចត់បំផុត។ ជំហានដំបូងនៃការដំឡើងគឺត្រូវរៀបចំបំណែកទាំងអស់ឱ្យមានសណ្ដាប់ធ្នាប់ និងកាត់វាចេញពីស៊ុមដោយការប្រុងប្រយ័ត្នបំផុត។ ការសម្អាតស្នាមកាត់ដោយប្រើក្រដាសខាត់អោយម៉ដ្តរលីងនឹងធ្វើឱ្យម៉ូដែលរបស់អ្នកមើលទៅមានតម្លៃ និងមានភាពប្រណីត។ អ្នកគួរតែធ្វើការផ្គុំបំណែកទាំងនោះតាមលំដាប់លំដោយនៃទំព័រសៀវភៅណែនាំ ដើម្បីជៀសវាងការខុសបច្ចេកទេសណាមួយកើតឡើង។ រាល់បំណែកដែលបានផ្គុំរួចរាល់នឹងបង្ហាញជារូបរាងបន្តិចម្ដងៗដែលធ្វើឱ្យអ្នកដំឡើងកាន់តែមានកម្លាំងចិត្ត និងចង់បន្តការងារទៀត។ ដំណាក់កាលតុបតែងបន្ថែមគឺជាពេលដែលអ្នកអាចបញ្ចេញនូវទេពកោសល្យសិល្បៈតាមរយៈការលាបពណ៌ ឬការគូសឆ្នូតតាមសន្លាក់។ សម្រាប់អ្នកដែលចូលចិត្តភាពច្នៃប្រឌិតខ្ពស់ការបាញ់ថ្នាំបែបឱ្យចាស់ ឬបែបមានស្នាមប្រយុទ្ធគឺជារចនាបថដ៏ពេញនិយមបំផុតមួយ។ ការដំឡើងឱ្យបានចប់សព្វគ្រប់តម្រូវឱ្យមានការអត់ធ្មត់ខ្ពស់ និងការចំណាយពេលវេលាច្រើនម៉ោងដោយមិនមានការធុញទ្រាន់ឡើយ។ សកម្មភាពនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែវាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ការរស់នៅប្រចាំថ្ងៃ និងសុខភាពផ្លូវចិត្ត។ ការផ្ដោតអារម្មណ៍ទៅលើការដំឡើងជួយឱ្យខួរក្បាលបានសម្រាកពីភាពតានតឹងដែលបង្កឡើងដោយការងារ ឬការសិក្សាប្រចាំថ្ងៃ។ វាក៏ជួយបង្កើនភាពផ្ចិតផ្ចង់ និងការយល់ដឹងអំពីគ្រឿងបង្គុំផ្សេងៗដែលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងវត្ថុនៅក្នុងជីវិតពិត។ អ្នកដែលមានចំណង់ចំណូលចិត្តបែបនេះតែងតែមានការអត់ធ្មត់ខ្ពស់ជាងមុន និងមានការប្រុងប្រយ័ត្នចំពោះរឿងរ៉ាវតូចតាច។ មោទនភាពដែលបានឃើញលទ្ធផលសម្រេចចេញពីកម្លាំងញើសឈាម និងការតស៊ូរបស់យើងគឺជាអារម្មណ៍ដែលមិនអាចកាត់ថ្លៃបាន។ ការដាក់តាំងបង្ហាញស្នាដៃដែលបានធ្វើរួចនៅក្នុងទូកញ្ចក់នឹងធ្វើឱ្យផ្ទះរបស់អ្នកមានសោភ័ណភាព និងបង្ហាញពីអត្តសញ្ញាណផ្ទាល់ខ្លួន។ នៅក្នុងប្រទេសកម្ពុជាមានក្រុមអ្នកដែលចូលចិត្តដំឡើងម៉ូដែលទាំងនេះដែលតែងតែជួបជុំគ្នាដើម្បីចែករំលែកនូវបទពិសោធន៍ថ្មីៗ។ ការផ្លាស់ប្តូរចំណេះដឹងអំពីបច្ចេកទេសដំឡើង និងការលាបពណ៌ជួយឱ្យសហគមន៍នេះកាន់តែមានភាពរីកចម្រើន និងរឹងមាំឡើង។ អ្នកក៏អាចស្វែងរកមិត្តភក្ដិថ្មីៗដែលមានចំណូលចិត្តដូចគ្នា និងបង្កើតជាកិច្ចពិភាក្សាអំពីម៉ូដែលដែលចេញថ្មីៗក្នុងទីផ្សារ។ តម្លៃនៃសំណុំឧបករណ៍នីមួយៗអាចមានភាពខុសគ្នាទៅតាមទំហំ និងកម្រិតនៃភាពលម្អិតដែលអ្នកចង់បានសម្រាប់សន្សំទុក។ ការជ្រើសរើសម៉ូដែលដែលត្រូវនឹងកម្រិតសមត្ថភាពរបស់ខ្លួននឹងធ្វើឱ្យការដំឡើងកាន់តែមានភាពរលូន និងមិនសូវជួបផលវិបាកឡើយ។ យុវជនជាច្រើនបានប្រើប្រាស់ចំណូលចិត្តនេះដើម្បីអភិវឌ្ឍសមត្ថភាពផ្នែកវិស្វកម្ម និងផ្នែកស្ថាបត្យកម្មតាមរយៈការមើលប្លង់បង្គុំ។ ការស្វែងយល់ពីរបៀបដែលគ្រឿងយន្តដំណើរការតាមរយៈការដំឡើងគំរូតូចៗទាំងនេះគឺជាការរៀនសូត្រដ៏មានប្រសិទ្ធភាពបំផុតមួយ។ ចំណង់ចំណូលចិត្តនេះក៏អាចក្លាយទៅជាមុខរបរបន្ថែមតាមរយៈការទទួលដំឡើង និងលក់អោយអតិថិជនដែលគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការដំឡើង។ ភាពជោគជ័យនៃការដំឡើងគឺមិនមែនស្ថិតនៅលើល្បឿននៃការធ្វើឡើយ ប៉ុន្តែគឺស្ថិតនៅលើគុណភាព និងភាពរៀបរយនៃលទ្ធផលចុងក្រោយ។ រាល់ពេលដែលអ្នកបញ្ចប់ការដំឡើងម៉ូដែលថ្មីមួយ អ្នកនឹងមានអារម្មណ៍ថាខ្លួនឯងបានរៀនអ្វីដែលថ្មី និងអស្ចារ្យជាទីបំផុត។ ការថែរក្សាម៉ូដែលដែលដំឡើងរួចឱ្យមានភាពស្អាតជានិច្ចក៏ជាផ្នែកមួយដែលបង្ហាញពីការស្រឡាញ់ និងការឱ្យតម្លៃលើស្នាដៃ។ ការដំឡើងគំរូយានយន្ត គឺជាស្ពានចម្លងឱ្យយើងឈានទៅរកពិភពនៃវិទ្យាសាស្ត្រ និងសិល្បៈដែលរួមបញ្ចូលគ្នាជាធ្លុងមួយ។ អ្នកដំឡើងទាំងអស់ត្រូវមានក្ដីស្រឡាញ់ចំពោះការច្នៃប្រឌិតនេះ ដើម្បីបង្កើតនូវស្នាដៃដែលកាន់តែល្អអស្ចារ្យនាពេលអនាគត។ ការចែករំលែកនូវចំណេះដឹងអំពីការដំឡើងនេះទៅកាន់អ្នកដទៃនឹងជួយឱ្យពិភពនៃចំណង់ចំណូលចិត្តនេះកាន់តែមានភាពស្រស់បំព្រង។ ការដំឡើងឧបករណ៍គំរូនឹងនៅតែជាសកម្មភាពដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូបដែលចង់សាកល្បងសមត្ថភាព និងការអត់ធ្មត់របស់ខ្លួន។